អ្នកលក់ដូរតាមដងផ្លូវ និងសហគ្រិនភាពខ្នាតតូច គឺជាផ្នែកមួយដ៏សំខាន់ និងមានភាពរស់រវើកនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅតាមទីក្រុងធំៗដូចជាភ្នំពេញជាដើម ។ ពួកគេមិនត្រឹមតែជាប្រភពចំណូលសម្រាប់ក្រុមគ្រួសារជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកដល់ការផ្តល់សេវាកម្ម និងផលិតផលជាច្រើនដល់សាធារណជនក្នុងតម្លៃសមរម្យ ។ ហើយក៏បានផ្តល់ឱ្យនូវទម្រង់មួយនៃ សហគ្រិនភាពខ្នាតតូច ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ឱកាសការងារដល់ប្រជាជនមួយចំនួនធំ ។ អ្នកលក់ដូរតាមដងផ្លូវសំដៅលើបុគ្គល ឬក្រុមគ្រួសារដែលធ្វើអាជីវកម្មលក់ទំនិញ ឬសេវាកម្មដោយផ្ទាល់ដល់អតិថិជននៅទីសាធារណៈ ដូចជាតាមចិញ្ចើមផ្លូវ ទីផ្សារចល័ត ឬនៅមុខហាងជាដើម ។ ពួកគេអាចប្រើប្រាស់រទេះរុញ តូបតូចៗ កង់ ម៉ូតូកែច្នៃ ឬគ្រាន់តែរៀបចំទំនិញនៅលើកម្រាល ឬតុបណ្តោះអាសន្ន ។ លក្ខណៈសំខាន់របស់ពួកគេគឺការចល័តបាន និងប្រតិបត្តិការនៅកន្លែងបើកចំហនឹងមានភាពងាយស្រួល ។ សហគ្រិនភាពខ្នាតតូច គឺជាទម្រង់អាជីវកម្មខ្នាតតូចបំផុត ដែលជាទូទៅដំណើរការដោយបុគ្គលម្នាក់ ឬក្រុមគ្រួសារតូចមួយដោយមានដើមទុនតិចតួច និងធនធានមានកំណត់ ។ អ្នកលក់ដូរតាមដងផ្លូវភាគច្រើនស្ថិតនៅក្នុងនិយមន័យនៃសហគ្រិនភាពខ្នាតតូចនេះ ។ ពួកគេបានបម្រើនូវសេដ្ឋកិច្ចក្នុងស្រុក ពិសេសសម្រាប់អ្នកដែលមានលទ្ធភាពទទួលបានការងារក្នុងវិស័យផ្លូវការដែលមានកម្រិតផងដែរ ។ ប្រភេទទំនិញ និងសេវាកម្មដែលអ្នកលក់ដូរតាមដងផ្លូវផ្តល់ជូនមានលក្ខណៈសម្បូរបែប និងបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនទូទៅ ។ ពួកគេអាចត្រូវបានបែងចែកជាច្រើនប្រភេទដូចជា អាហារ និងភេសជ្ជៈ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារៈប្រើប្រាស់ខ្នាតតូច និងសេវាកម្ម មួយចំនួនក៏ផ្តល់សេវាកម្មខ្នាតតូចផងដែរ ។ ចំពោះអាហារ និងភេសជ្ជៈនេះគឺជាប្រភេទដែលលេចធ្លោជាងគេបំផុត ហើយមានភាពសម្បូរបែប។ អាហារពេលព្រឹក ថ្ងៃត្រង់នឹងពេលល្ងាច បាយសាច់ជ្រូក បបរ មីឆា គុយទាវ នំបញ្ចុក បាញ់ឆែវ នំគូឆាយ ។ អាហារសម្រន់ដូចជា នំកង នំអាកោរ នំបំពង នំចាខ្វៃ ពងទាកូន ផ្លែឈើបុកជ្រលក់ ពោតលីង ដំឡូងបារាំងបំពង។ ឯភេសជ្ជៈមានដូចជាកាហ្វេទឹកដោះគោ ទឹកក្រូចឆ្មារ ទឹកអំពៅ ទឹកផ្លែឈើក្រឡុក តែទឹកដោះគោ ។ រីឯបង្អែមមានច្រើនប្រភែទដូចជា ចេកចៀន នំផ្លែអាយ បាញ់ឌុក បង្អែមគ្រប់មុខ លតឆា នំចាំង ។ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារៈប្រើប្រាស់ខ្នាតតូចវិញក៏សម្បូរបែបដែរ ។ បន្លែ ត្រី សាច់នៅតាមផ្សារចល័ត ឬទីប្រជុំជនខ្លះមានគ្រប់ប្រភេទ។ សម្ភារៈប្រើប្រាស់ក្នុងផ្ទះតូចៗដូចជា ចាន ឆ្នាំង ស្លាបព្រា កែវ ធុងទឹក ត្បាល់ ។ តូបខ្លះមានសម្លៀកបំពាក់ និងគ្រឿងបន្លាស់ អាវយឺត ខោជើងវែង មួក កាបូប ស្បែកជើង ភាគច្រើនជាទំនិញជជុះ និងមានតម្លៃថោកសមរម្យ ។ មិនត្រឹមតែប៉ុណ្ណោះទេក៏មានជាប្រភេទគ្រឿងអេឡិចត្រូនិចតូចៗផងដែរដូចជា កាសទូរស័ព្ទ ខ្សែសាក ស្រោមទូរស័ព្ទ ។ បន្ថែមពីនេះទៀតក៏មានសេវាកម្មជាច្រើនដូចជា ជួសជុលនាឡិកា កូនសោរ ស្បែកជើង នាឡិកាជាដើម ។ មានការម៉ាស្សានៅតាមតំបន់ទេសចរណ៍មួយចំនួនជាច្រើនកន្លែង ។ ជាពិសេសម៉ូតូឌុប រ៉ឺម៉កកងបីដឹកជញ្ជូនអ្នកដំណើរដល់កន្លែងផងដែរ ។ អ្នកលក់ដូរតាមដងផ្លូវទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការរបស់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសអ្នកមានចំណូលទាប ដោយផ្តល់ជូននូវទំនិញ និងសេវាកម្មក្នុងតម្លៃសមរម្យ និងងាយស្រួលរក ។ ពួកគេក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតបរិយាកាសទីក្រុងដែលមានភាពរស់រវើក និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ។ អ្នកលក់ដូរតាមដងផ្លូវ និងសហគ្រិនភាពខ្នាតតូចដើរតួនាទីយ៉ាងសំខាន់ និងមានសារៈប្រយោជន៍ជាច្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជាផងដែរ ។ ពួកគេផ្តល់ឱកាសបង្កើតការងារ និងប្រាក់ចំណូល ដល់មនុស្សរាប់លាននាក់ ជាពិសេសអ្នកដែលមិនមានជំនាញខ្ពស់ ឬគ្មានលទ្ធភាពទទួលបានការងារក្នុងផ្លូវការក៏ដោយ ។ សម្រាប់គ្រួសារជាច្រើន ការលក់ដូរតាមដងផ្លូវគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគេផងដែរ ។ ជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធអ្នកលក់ដូរតាមដងផ្លូវបង្កើតបានជាផ្នែកធំនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជួយជំរុញចរាចរសាច់ប្រាក់ក្នុងមូលដ្ឋាន និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាមិនត្រូវបានកត់ត្រាពេញលេញក្នុងទិន្នន័យផ្លូវការក៏ដោយ ។ ផ្តល់ទំនិញ និងសេវាកម្មតម្លៃសមរម្យពួកគេផ្តល់ជូននូវទំនិញ និងម្ហូបអាហារជាច្រើនប្រភេទក្នុងតម្លៃទាប ដែលអាចឱ្យប្រជាជនគ្រប់ស្រទាប់ ជាពិសេសអ្នកមានចំណូលទាប អាចទទួលបាននូវអ្វីដែលពួកគេត្រូវការសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ។ ពួកគេក៏ជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ ដែលជួយចែកចាយផលិតផលពីកសិករ អ្នកផលិតខ្នាតតូច ទៅដល់អ្នកប្រើប្រាស់ចុងក្រោយផងដែរ ។ ភាពរស់រវើកក្នុងទីក្រុង អ្នកលក់ដូរតាមដងផ្លូវជួយបង្កើតបរិយាកាសទីក្រុងដែលមានភាពរស់រវើក គួរឱ្យទាក់ទាញ និងមានលក្ខណៈពិសេស ដែលជាចំណែកមួយនៃអត្តសញ្ញាណវប្បធម៌របស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញ ។ វត្តមានរបស់ពួកគេផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងការទទួលបានអាហារ ឬទំនិញបានលឿន និងទាន់ចិត្ត ដោយមិនចាំបាច់ទៅដល់ហាងធំៗ ឬផ្សារទំនើបឡើយ ។ តំបន់ដែលមានអ្នកលក់ដូរច្រើន ជារឿយៗក្លាយជាកន្លែងសម្រាប់មនុស្សជួបជុំគ្នា ទទួលទានអាហារ និងជជែកលេង ដែលជួយពង្រឹងចំណងសង្គម ។ សម្រាប់ភ្ញៀវទេសចរ អាហារតាមដងផ្លូវ និងទិដ្ឋភាពនៃការលក់ដូរតាមដងផ្លូវ គឺជាបទពិសោធន៍ដ៏ទាក់ទាញមួយដែលបង្ហាញពីវប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជា ។ និយាយជារួម អ្នកលក់ដូរតាមដងផ្លូវ និងសហគ្រិនភាពខ្នាតតូច គឺជាឆ្អឹងខ្នងមួយនៃសេដ្ឋកិច្ចមូលដ្ឋាន និងជាកត្តាសំខាន់ក្នុងការរក្សាភាពរស់រវើកនៃទីក្រុងនៅកម្ពុជា ។ ទោះបីជាអ្នកលក់ដូរតាមដងផ្លូវ និងសហគ្រិនភាពខ្នាតតូចមានតួនាទីសំខាន់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការប្រកបអាជីវកម្មរបស់ពួកគេ ។ បញ្ហាទាំងនេះអាចប៉ះពាល់ដល់ស្ថិរភាព និងនិរន្តរភាពនៃការរកស៊ីរបស់ពួកគេមួយចំនួនធំផងដែរ ។ បញ្ហាទាំងនោះរួមមាន បញ្ហាច្បាប់ បទប្បញ្ញត្តិ បញ្ហាសុខភាព អនាម័យ បញ្ហាហិរញ្ញវត្ថុ និងធនធាន បញ្ហាសុវត្ថិភាព បរិយាកាស នឹងបញ្ហាផ្សេងៗជាច្រើនទៀត ។ ចំពោះបញ្ហាច្បាប់ការអនុញ្ញាត និងការបណ្តេញចេញអ្នកលក់ដូរជាច្រើនប្រតិបត្តិការដោយគ្មានអាជ្ញាប័ណ្ណ ឬការអនុញ្ញាតច្បាស់លាស់ពីអាជ្ញាធរនៅតំបន់នោះ ។ នេះធ្វើឱ្យពួកគេងាយរងការបណ្តេញចេញពីទីតាំងលក់ដូរ ឬការរឹបអូសទំនិញជាយថាហេតុ ជាពិសេសនៅពេលមានយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ។ ខ្វះក្របខ័ណ្ឌច្បាប់ច្បាស់លាស់ ពុំទាន់មានច្បាប់ ឬគោលនយោបាយជាក់លាក់ណាមួយដែលទទួលស្គាល់ និងគ្រប់គ្រងវិស័យនេះឱ្យបានច្បាស់លាស់នៅឡើយ ដែលធ្វើឱ្យពួកគេមិនមានភាពច្បាស់លាស់ក្នុងការប្រកបរបរ ។ ការគិតថ្លៃមិនច្បាស់លាស់ ជួនកាលពួកគេត្រូវបង់ថ្លៃសេវា ឬ ថ្លៃការពារផ្សេងៗទៅឱ្យបុគ្គល ឬក្រុមណាមួយ ដែលជាបន្ទុកបន្ថែម ។ ឯបញ្ហាសុខភាព និងអនាម័យគុណភាពចំណីអាហារ នឹងការខ្វះខាតអនាម័យត្រឹមត្រូវក្នុងការរៀបចំ និងរក្សាទុកអាហារ អាចបង្កហានិភ័យដល់សុខភាពអ្នកបរិភោគ ។ នេះអាចបណ្តាលមកពីកង្វះទឹកស្អាត បរិក្ខារត្រជាក់ ឬកន្លែងលាងសម្អាតមិនត្រឹមត្រូវ ។ បរិស្ថានមិនអំណោយផល ការលក់ដូរនៅតាមដងផ្លូវធ្វើឱ្យពួកគេប៉ះពាល់នឹងធូលីដី ផ្សែងយានយន្ត និងកម្ដៅថ្ងៃ ដែលអាចប៉ះពាល់ដល់សុខភាពទាំងអ្នកលក់ និងទំនិញ ។ រីឯបញ្ហាហិរញ្ញវត្ថុ និងធនធាន ដើមទុនរបស់ពួកគេភាគច្រើនមានតិចតួច ដែលធ្វើឱ្យពិបាកក្នុងការពង្រីកអាជីវកម្ម ទិញទំនិញដែលមានគុណភាពល្អ ឬវិនិយោគលើបរិក្ខារចាំបាច់ ។ ពិបាកក្នុងការទទួលបានកម្ចីពីស្ថាប័នហិរញ្ញវត្ថុផ្លូវការ ដោយសារពួកគេមិនមានទ្រព្យបញ្ចាំ ឬមិនមានឯកសារអាជីវកម្មត្រឹមត្រូវ ។ ទាំងនេះបានធ្វើឱ្យពួកគេងាកទៅរកប្រភពកម្ចីក្រៅប្រព័ន្ធដែលមានអត្រាការប្រាក់ខ្ពស់ ។ ប្រាក់ចំណូលរបស់ពួកគេមិនទៀងទាត់ ហើយអាចប្រែប្រួលខ្លាំងទៅតាមរដូវកាល អាកាសធាតុ ឬស្ថានភាពសេដ្ឋកិច្ចជាប្រចាំថ្ងៃផងដែរ ។ បញ្ហាសុវត្ថិភាពក៏មានភាពសំខាន់ផងដែរ ពេលខ្លះពួកគេប្រឈមនឹងបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនដូចជា ការឆក់ប្លន់ ឬការបៀតបៀនគំរាមគំហែង ។ មិនមានកន្លែងធ្វើការថេរ ឬមានផាសុកភាព ដែលអាចបង្កជាបញ្ហាដល់សុខភាពរយៈពេលវែង ។ ចំនួនអ្នកលក់ដូរតាមដងផ្លូវមានច្រើន ធ្វើឱ្យមានការប្រកួតប្រជែងខ្លាំងលើតម្លៃ និងប្រភេទទំនិញ ។ កង្វះជំនាញអាជីវកម្ម អ្នកលក់ដូរមួយចំនួនអាចខ្វះជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារ ឬការបង្កើតផលិតផលថ្មីៗដើម្បីទាក់ទាញអតិថិជន ។ ជាពិសេសការគ្រប់គ្រងសំរាម និងសំណល់អាហារមិនបានល្អ អាចបង្កផលប៉ះពាល់ដល់បរិស្ថានក្នុងទីក្រុងជាខ្លាំងផងដែរ ។ ការដោះស្រាយបញ្ហាប្រឈមទាំងនេះទាមទារនូវកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកលក់ដូរផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងយុត្តិធម៌ ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងគាំទ្រដល់អ្នកលក់ដូរតាមដងផ្លូវនៅកម្ពុជា ទាំងអាជ្ញាធររដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តនូវវិធានការជាច្រើន ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះផ្តោតសំខាន់លើការរៀបចំសណ្តាប់ធ្នាប់ ការលើកកម្ពស់អនាម័យ និងការផ្តល់ឱកាសកាន់តែប្រសើរសម្រាប់ពួកគេ ។ អាជ្ញាធរបានព្យាយាមរៀបចំទីតាំង ឬ តំបន់ជាក់លាក់សម្រាប់អ្នកលក់ដូរ ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងភាពងាយស្រួលក្នុងការគ្រប់គ្រង ។ គោលបំណងគឺដើម្បីកាត់បន្ថយការលក់ដូរដោយគ្មានសណ្តាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវ ឬតំបន់ហាមឃាត់ ដែលអាចបង្កការកកស្ទះចរាចរណ៍ ឬប៉ះពាល់ដល់សោភ័ណភាពទីក្រុង ។ អាជ្ញាធរនៅតាមបណ្តាខេត្ត ក្រុង អាចកំណត់តំបន់ខ្លះជាពិសេសសម្រាប់អ្នកលក់ដូរតាមដងផ្លូវ ដែលមានការរៀបចំជាបណ្តើរៗនូវទីតាំងលក់ តូប ឬរទេះរុញ ដើម្បីឱ្យមានរបៀបរៀបរយ ។ ឧទាហរណ៍ជាក់ស្តែង គឺការរៀបចំផ្សាររាត្រី ឬតំបន់ម្ហូបអាហារតាមដងផ្លូវមួយចំនួន ដែលអនុញ្ញាតឱ្យអ្នកលក់ដូរប្រមូលផ្តុំគ្នា ។ ក្នុងករណីខ្លះ អាជ្ញាធរអាចចេញលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណបណ្តោះអាសន្នសម្រាប់អ្នកលក់ដូរ ក្នុងគោលបំណងឱ្យពួកគេអាចប្រកបរបរបានស្របច្បាប់ ដែលអាចគ្រប់គ្រងចំនួន និងទីតាំងរបស់អ្នកលក់ដូរបាន ។ នៅតាមតំបន់ដែលបានរៀបចំ អាជ្ញាធរអាចនឹងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានមួយចំនួនដូចជា កន្លែងចាក់សំរាម បង្គន់អនាម័យ ឬប្រភពទឹកស្អាត ដើម្បីជួយសម្រួលដល់អនាម័យ និងសុខភាពសាធារណៈ ។ ក្រៅពីការរៀបចំតំបន់លក់ អាជ្ញាធរក៏បានផ្តោតលើការអប់រំ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃ អនាម័យ និងសុវត្ថិភាពម្ហូបអាហារ ដល់អ្នកលក់ដូរ ។ មានការរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗស្តីពីការរៀបចំអាហារ ការរក្សាទុកគ្រឿងផ្សំ ការលាងសម្អាតឧបករណ៍ និងការស្លៀកពាក់ឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវអនាម័យ ។ ជួនកាលមានការចុះត្រួតពិនិត្យជាប្រចាំដោយមន្ត្រីជំនាញ ដើម្បីវាយតម្លៃអំពីការអនុវត្តស្តង់ដារអនាម័យ និងណែនាំអំពីការកែលម្អ ។ ការបិទផ្សាយផ្ទាំងរូបភាព ឬខិត្តប័ណ្ណអំពីរបៀបអនុវត្តអនាម័យល្អ ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹង ។ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន បានផ្តល់ការគាំទ្រដល់សហគ្រិនខ្នាតតូច រួមទាំងអ្នកលក់ដូរតាមដងផ្លូវផងដែរ ។ ផ្តល់កម្ចីខ្នាតតូចដែលមានលក្ខខណ្ឌងាយស្រួល ដើម្បីឱ្យពួកគេអាចបង្កើនដើមទុន ឬពង្រីកអាជីវកម្មរបស់ខ្លួន ។ ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ ការធ្វើទីផ្សារ ការអភិវឌ្ឍផលិតផល និងជំនាញអាជីវកម្មចាំបាច់ផ្សេងទៀត ដើម្បីជួយឱ្យពួកគេអាចប្រកបរបរបានកាន់តែប្រសើរ ។ ការបង្កើតសមាគម ឬបណ្តាញសម្រាប់អ្នកលក់ដូរតាមដងផ្លូវ គឺជាកិច្ចខិតខំប្រឹងប្រែងមួយទៀតដើម្បីពង្រឹងសំឡេងរបស់ពួកគេ និងការពារផលប្រយោជន៍ ។ សមាគមទាំងនេះអាចដើរតួជាអ្នកតំណាងក្នុងការចរចាជាមួយអាជ្ញាធរ ដើម្បីស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហាប្រឈមនានា ។ អ្នកលក់ដូរអាចចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងរៀនសូត្រពីគ្នា ដើម្បីកែលម្អអាជីវកម្ម ។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ការអនុវត្តនៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួន ដូចជាកង្វះធនធាន ការយល់ដឹងរបស់ប្រជាជន និងការអនុវត្តច្បាប់នៅតែមិនទាន់ពេញលេញ ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចការទាំងនេះគឺជាជំហានវិជ្ជមានឆ្ពោះទៅរកការគ្រប់គ្រង និងការគាំទ្រវិស័យសហគ្រិនភាពខ្នាតតូចនេះប្រកបដោយនិរន្តរភាព ។